នំពពាយស្នូលសណ្តែក គឺជានំខ្មែរបុរាណមួយប្រភេទដែលល្បីល្បាញដោយសាររសជាតិផ្អែម ទន់ ឈ្ងុយឆ្ងាញ់ របស់វា។ នំនេះមានភាពទាក់ទាញដោយពណ៌សថ្លារបស់វា ដែលខុសពីនំពពាយពណ៌បៃតង ប៉ុន្តែនៅតែរក្សាបាននូវរសជាតិដ៏ពិសេសពីស្នូលសណ្តែកបាយលាយខ្ទិះដូង។ នំពពាយមិនត្រឹមតែជាអាហារសម្រន់ដ៏ឆ្ងាញ់ទេ ថែមទាំងជាផ្នែកមួយនៃវប្បធម៌ម្ហូបអាហារខ្មែរ ដែលត្រូវបានគេនិយមធ្វើសម្រាប់ពិធីបុណ្យទានផ្សេងៗ ឬសម្រាប់ទទួលទានលេងកម្សាន្ត។ នំនេះត្រូវបានគេឃើញដាក់លក់ជាទូទៅតាមទីផ្សារ និងជាអាហារសម្រន់ពេលព្រឹក ឬពេលល្ងាច។ ដើម្បីធ្វើនំពពាយស្នូលសណ្តែកនេះឲ្យបានឆ្ងាញ់ និងត្រឹមត្រូវ យើងត្រូវការគ្រឿងផ្សំមិនច្រើននោះទេ ប៉ុន្តែត្រូវជ្រើសរើសឲ្យមានគុណភាពល្អ។ សម្រាប់ សំបកនំ យើងប្រើម្សៅអង្ករដំណើប ដែលមានភាពស្វិត និងទន់ រួមផ្សំជាមួយ ម្សៅអង្ករខ្សាយ ដើម្បីឲ្យនំមិនស្វិតពេក។ ស្ករស ត្រូវបានប្រើសម្រាប់បន្ថែមរសជាតិផ្អែមទៅដល់នំពពាយ ហើយទឹកស្អាត គឺជាគ្រឿងផ្សំចាំបាច់ដើម្បីច្របាច់ម្សៅឲ្យចូលគ្នា។ ចំណែកឯ ស្នូលនំ វិញ គឺធ្វើពី សណ្ដែកបាយលឿង ដែលត្រូវស្ងោរឲ្យទុនល្អ ហើយកិនឲ្យម៉ដ្ឋ រួចឆាជាមួយខ្ទិះដូង ស្ករស និង អំបិលបន្តិច ដើម្បីបង្កើនរសជាតិផ្អែមប្រៃ និងក្លិនឈ្ងុយ។ ការបន្ថែមស្លឹកតើយបន្តិចពេលស្ងោរសណ្ដែក ក៏អាចជួយឲ្យស្នូលមានក្លិនឈ្ងុយផងដែរ ទោះបីជាសំបកនំសក៏ដោយ។ សម្រាប់់ស្នូលសណ្តែក គឺជាផ្នែកសំខាន់បំផុតដែលផ្តល់រសជាតិ ដល់នំពពាយ ដោយដំបូង សណ្ដែកបាយលឿង ត្រូវតែលាងឲ្យស្អាត រួចត្រាំទឹកធម្មតាយ៉ាងតិច ២-៣ ម៉ោង ឬមួយយប់ដើម្បីឲ្យវាទន់។។ នៅក្នុងការត្រាំសណ្តែកគឺសំខាន់ណាស់ដើម្បីឲ្យវាងាយស្រួលស្ងោរ និងកិន បន្ទាប់មក គេយកសណ្តែកដែលត្រាំរួចទៅស្ងោរជាមួយទឹកធម្មតា រហូតដល់ទុនល្អ។ ប្រសិនបើចង់ឲ្យស្នូលមានក្លិនឈ្ងុយ គេអាចដាក់ស្លឹកតើយ ២-៣ សន្លឹកចូលជាមួយនៅពេលស្ងោរសណ្តែក។ នៅពេលសណ្ដែកទុនហើយ គេត្រូវស្រង់ឡើងឲ្យស្រស់ទឹក រួចយកទៅកិន ឬបុកឲ្យម៉ដ្ឋល្អិត។ បន្ទាប់ពីកិនរួច គេយកសណ្តែកម៉ដ្ឋទៅឆានៅលើភ្លើងតិចៗហើយដោយដាក់ ខ្ទិះដូង ស្ករស និង អំបិលចូលជាមួយគ្នា។ ក្នុងដំណាក់កាលនេះ គេត្រូវកូរឲ្យសព្វជាប្រចាំ រហូតដល់ស្នូលរីងទឹក និងមិនជាប់ខ្ទះ។ ការឆាស្នូលឲ្យបានល្អ និងស្ងួត នឹងជួយឲ្យស្នូលមានរសជាតិឈ្ងុយឆ្ងាញ់ និងអាចរក្សាទុកបានយូរ។ នៅពេលដែលស្នូលត្រជាក់ហើយ គេច្របាច់ ឬរមៀលជាដុំមូលតូចៗល្មម ត្រៀមសម្រាប់ដាក់ក្នុងនំ។ សម្រាប់ការច្របាច់ម្សៅសំបកនំវិញ គឺធ្វើឡើងដោយមិនចាំបាច់ប្រើពណ៌ពីស្លឹកតើយឡើយ ដោយរក្សានូវពណ៌សធម្មជាតិរបស់ម្សៅ។ នៅក្នុងចានធំមួយ គេលាយ ម្សៅអង្ករដំណើប ម្សៅអង្ករខ្សាយ និង ស្ករស ចូលគ្នាឲ្យសព្វ បន្ទាប់មក គេចាប់ផ្តើមចាក់ ទឹកស្អាត ចូលបន្តិចម្តងៗ ហើយច្របាច់ម្សៅរហូតដល់វាទន់ និងមិនជាប់ដៃ។ ម្សៅគួរតែមានសភាពទន់ ងាយស្រួលរៀបជានំ ហើយការច្របាច់ម្សៅឲ្យបានល្អ គឺសំខាន់ណាស់ដើម្បីឲ្យនំមានភាពទន់ និងងាយស្រួលរៀបជារាង។ បរិមាណទឹកអាចលៃតម្រូវបាន ព្រោះម្សៅនីមួយៗអាចស្រូបទឹកខុសគ្នា ដូច្នេះត្រូវបន្ថែមទឹកបន្តិចម្តងៗ កុំឲ្យម្សៅទន់ពេក ឬរឹងពេក។ ប្រសិនបើចង់ឲ្យសំបកនំមានក្លិនឈ្ងុយដូង គេក៏អាចប្រើ ទឹកខ្ទិះដូង ជំនួសទឹកស្អាតក្នុងបរិមាណដែលសមស្រប ក្នុងការច្របាច់ម្សៅបាន។ នៅពេលដែលស្នូល និងសំបកនំរួចរាល់ ជំហានបន្ទាប់គឺការរៀបចំធ្វើនំពពាយ។ គេយកម្សៅសំបកនំមួយដុំតូច ដែលប្រហែលជា ២០-២៥ ក្រាម រុញឲ្យសំប៉ែត ឬពង្រីកវាបន្តិច រួចដាក់ស្នូលសណ្តែកដែលបានរមៀលរួចនៅចំកណ្តាល។ បន្ទាប់មក ខ្ទប់ម្សៅឲ្យជិត ហើយរមៀលជាដុំមូល ឬរាងដូចផ្លែពពាយតូចៗ ហើយត្រូវប្រាកដថាការខ្ទប់ម្សៅបានជិតល្អ ដើម្បីកុំឲ្យស្នូលធ្លាយចេញក្រៅពេលចំហុយ។ មុននឹងដាក់ចំហុយ គេត្រូវលាប ប្រេងឆា ឲ្យសព្វក្នុងថាស ឬចានសម្រាប់ចំហុយ ដើម្បីកុំឲ្យនំជាប់។ រៀបនំដែលបានធ្វើរួចដាក់ចូលក្នុងថាសចំហុយ ដោយរៀបឲ្យមានគម្លាតពីគ្នា ដើម្បីឲ្យនំឆ្អិនបានល្អ។ ដាំទឹកក្នុងឆ្នាំងចំហុយឲ្យពុះ ពេលទឹកពុះខ្លាំងហើយ ដាក់នំចូលចំហុយរយៈពេលប្រហែល ១៥-២០ នាទី រហូតដល់នំឆ្អិន។ ពេលនំឆ្អិនហើយ យកចេញពីឆ្នាំងចំហុយ ហើយទុកឲ្យត្រជាក់បន្តិច មុននឹងទទួលទាន ដើម្បីឲ្យនំរឹងខ្លួនល្អ និងងាយស្រួលចាប់។ នៅពេលញ៉ាំ គេអាចរោយបន្ថែមសរសៃសាច់ដូងបាន ដើម្បីឲ្យនំពពាយមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់។